ខេត្តព្រះវិហារជាខេត្តមួយដែលល្បីល្បាញដោយសារប្រាសាទបុរាណជាច្រើន ជាពិសេស ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក។ ក្រៅពីប្រាសាទ ក៏មានតំបន់ធម្មជាតិ និងទីប្រជុំជនជាច្រើនដែលគួរឲ្យចាប់អារម្មណ៍ផងដែរ។ ប្រាសាទព្រះវិហារ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំខ្សាន្ត ខេត្តព្រះវិហារ និងពីអតីកាលមានទីតាំងក្នុងភូមិគ១ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រាសាទព្រះវិហារជាប្រាសាទភ្នំដែលកសាងនៅលើកំពូលភ្នំព្រះវិហារនៃជូរភ្នំដងរែក ដែលមានរយៈកម្ពស់ ៦២៥ម៉ែត្រ ធៀបទៅនិងនីវ៉ូទឹកសមុទ្រ។ វាគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា សិខៈរិស្វរៈ មានន័យថា អំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំឡុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ប្រាសាទនេះស្ថិតនៅលើកំពូលភ្នំដងរ៉ែក ជាប់ព្រំដែនកម្ពុជា-ថៃ ដែលមានស្ថាបត្យកម្មដ៏អស្ចារ្យ និងទេសភាពធម្មជាតិដ៏ស្រស់ត្រកាល។ ការធ្វើដំណើរទៅកាន់ប្រាសាទនេះ នឹងផ្ដល់នូវបទពិសោធន៍ដ៏រំភើបជាមួយផ្លូវឡើងចំណោត និងទេសភាពព្រៃឈើដ៏ខៀវស្រងាត់។ នៅពេលទៅដល់កំពូល អ្នកនឹងអាចគយគន់ទិដ្ឋភាពជុំវិញដ៏ធំល្វឹងល្វើយ និងស្វែងយល់ពីប្រវត្តិសាស្រ្តដ៏ចំណាស់របស់ប្រាសាទ។ រីឯ ប្រាសាទកោះកេរ គឺជាទីតាំងបុរាណដែលដាច់ស្រយាលមួយនៅភាគខាងជើង នៅខេត្តព្រះវិហារ។ ប្រាសាទកោះកេរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ ឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រាហ្មញ្ញសាសនា។ ប្រាសាទនេះមាន៧ជាន់ មានកំពស់ ៣៥ម៉ែត្រ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសំរាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។ ប្រាសាទកោះកេរស្ថិតនៅក្នុងភូមិកោះកេរ្តិ៍ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទកោះកេរមានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងមានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ចំណែកឯចម្ងាយពីរាជធានីភ្នំពេញមានចម្ងាយ ៤៦០គីឡូម៉ែត្រ។ បើយើងក្រឡេកទៅមើល ប្រាសាទបន្ទាយស្រីវិញ ជាប្រាសាទបុរាណខ្មែរមួយដែលត្រូវបានគេទទួលស្គាល់ថាជា "ពេជ្រចម្លាក់" ឬ "ត្បូងដ៏មានតម្លៃ" នៃសិល្បៈស្ថាបត្យកម្មខ្មែរ ដោយសារភាពល្អវិចិត្រនៃក្បាច់ចម្លាក់ និងទំហំដ៏តូចច្រឡឹងរបស់វា។ ទោះបីជាប្រាសាទនេះមានទំហំមិនធំដូចប្រាសាទអង្គរវត្ត ឬបាយ័នក្ដី ក៏ប្រាសាទបន្ទាយស្រីនៅតែជាគោលដៅទេសចរណ៍ដ៏សំខាន់មួយដែលទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិរាប់លាននាក់ជារៀងរាល់ឆ្នាំ។ ប្រាសាទបន្ទាយស្រីត្រូវបានកសាងឡើងនៅសតវត្សរ៍ទី ១០ ក្នុងរជ្ជកាលព្រះបាទ រាជេន្ទ្រវរ្ម័នទី ២ និងត្រូវបានបញ្ចប់ក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី ៥ ដោយមន្ត្រីព្រាហ្មណ៍ម្នាក់ឈ្មោះ យជ្ញវរាហៈ ដែលជាព្រះគ្រូរបស់ព្រះរាជា។ ប្រាសាទនេះឧទ្ទិសថ្វាយព្រះសិវៈក្នុងសាសនាព្រាហ្មណ៍ ឬហៅថា ហិណ្ឌូ។ ប្រាសាទបន្ទាយស្រីមានទីតាំងស្ថិតនៅប្រហែល ៣៧ គីឡូម៉ែត្រភាគឦសាននៃទីក្រុងសៀមរាប និងជាផ្នែកមួយនៃរមណីយដ្ឋានអង្គរ ប៉ុន្តែស្ថិតនៅដាច់ឆ្ងាយពីក្រុមប្រាសាទអង្គរធំ។ វាត្រូវបានចុះបញ្ជីជា បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូក្នុងឆ្នាំ ១៩៩២ រួមជាមួយនឹងប្រាសាទដទៃទៀតក្នុងរមណីយដ្ឋានអង្គរ។ ការងារជួសជុល និងអភិរក្សប្រាសាទនេះ ត្រូវបានធ្វើឡើងជាច្រើនដំណាក់កាល ដោយមានការចូលរួមពីអ្នកជំនាញអន្តរជាតិ ដើម្បីធានាថាប្រាសាទដ៏មានតម្លៃនេះនៅស្ថិតស្ថេរគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។ សរុបមក ប្រាសាទបន្ទាយស្រី មិនត្រឹមតែជាសំណង់ស្ថាបត្យកម្មដ៏ចំណាស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពដ៏រស់រវើកនៃភាពប៉ិនប្រសប់ និងទេពកោសល្យដ៏ខ្ពស់របស់បុព្វបុរសខ្មែរក្នុងការបង្កើតស្នាដៃសិល្បៈដ៏អមតៈ។ ការទស្សនាប្រាសាទបន្ទាយស្រី នឹងនាំអារម្មណ៍អ្នកទេសចរណ៍ឲ្យលង់លក់ទៅក្នុងភាពស្រស់ស្អាតនៃសិល្បៈបុរាណ និងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏ជក់ចិត្ត។ ចំណែកឯប្រាសាទព្រះខ័នកំពង់ស្វាយ មានទីតាំងស្ថិតនៅក្នុង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ វាមានចម្ងាយប្រមាណ ៨០ គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ និងប្រហែល ១០០ គីឡូម៉ែត្រពីតំបន់អង្គរ។ ប្រាសាទនេះក៏ស្ថិតនៅជិតតំបន់ប្រសព្វព្រំប្រទល់ខេត្តចំនួនបីគឺ ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តសៀមរាប។ ការកសាងប្រាសាទនេះបានចាប់ផ្ដើមតាំងពីពាក់កណ្ដាល សតវត្សរ៍ទី ១១ ដល់ដើមសតវត្សរ៍ទី ១៤។ យោងតាមឯកសារមួយចំនួន ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទ សូរ្យវរ្ម័នទី ១ និងត្រូវបានបញ្ចប់ចុងក្រោយដោយព្រះបាទ ជ័យវរ្ម័នទី ៧ ក្នុង គ្រិស្តសករាជ ១១៨១។ ប្រាសាទនេះដើមឡើយឧទ្ទិសដល់ព្រហ្មញ្ញសាសនា ហើយក្រោយមកទៀត ភាគច្រើនត្រូវបានកសាងឡើងសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនា។ និងមានទីតាំងស្ថិតនៅលើដីទំហំ ២៥គីឡូម៉ែត្របួនជ្រុង។ ទំនប់ទឹកភ្នំត្បែង គឺជាទីតាំងទេសចរណ៍ធម្មជាតិមួយដែលកំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ ស្ថិតនៅក្បែរជើង ភ្នំត្បែង ក្នុងខេត្តព្រះវិហារ។ ទីនេះផ្ដល់នូវភាពស្ងប់ស្ងាត់ បរិយាកាសបរិសុទ្ធ និងទេសភាពធម្មជាតិដ៏ស្រស់ត្រកាល ដែលស័ក្តិសមសម្រាប់ការបន្ធូរអារម្មណ៍ពីភាពអ៊ូអរនៃទីក្រុង។ ទំនប់ទឹកភ្នំត្បែង មានទីតាំងស្ថិតនៅក្នុង ឃុំត្បែង ១ ស្រុកបារាយណ៍ ខេត្តព្រះវិហារ។ វាស្ថិតនៅជើងភ្នំត្បែង ដែលជាផ្នែកមួយនៃជួរភ្នំដងរ៉ែក ហើយត្រូវបានហ៊ុមព័ទ្ធដោយព្រៃឈើដ៏ក្រាស់ និងវាលស្រែបៃតង។ ការធ្វើដំណើរទៅកាន់ទំនប់នេះ គឺមានភាពងាយស្រួលដោយសារតែមានផ្លូវបេតុង និងក្រាលក្រួសក្រហម ដែលជាហេតុធ្វើឲ្យរថយន្ត ឬម៉ូតូឆ្លងកាត់បានយ៉ាងងាយ។ ភ្នំត្បែង គឺជាតំបន់ការពារធម្មជាតិដ៏សំខាន់មួយរបស់កម្ពុជា ដែលសម្បូរទៅដោយជីវៈចម្រុះ និងធនធានធម្មជាតិជាច្រើន។ ទំនប់ទឹកនេះ គឺជាផ្នែកមួយនៃប្រព័ន្ធធារាសាស្ត្រក្នុងតំបន់ ដែលជួយផ្គត់ផ្គង់ទឹកដល់ប្រជាកសិករ និងបង្កើតបានជាផ្ទៃទឹកធំទូលាយសម្រាប់ទេសចរណ៍។ នៅទំនប់ទឹកភ្នំត្បែង អ្នកទេសចរណ៍អាចរីករាយជាមួយសកម្មភាពកម្សាន្តជាច្រើន។ មិនតែប៉ុណ្ណោះយើងក៏អាចលេងទឹក និងងូតទឹកស្រជាក់ស្រេង ដែលបានធ្លាក់មកពីលើភ្នំផងដែរ។ ជាចុងក្រោយគឺ ទីរួមខេត្តព្រះវិហារដែលគេស្គាល់ថា ក្រុងព្រះវិហារ គឺជាបេះដូងរដ្ឋបាល និងពាណិជ្ជកម្មរបស់ខេត្តព្រះវិហារ។ ស្ថិតនៅចម្ងាយប្រមាណ ២៥០ គីឡូម៉ែត្រភាគខាងជើងរាជធានីភ្នំពេញ ក្រុងនេះដើរតួនាទីយ៉ាងសំខាន់ជាចំណុចកណ្ដាលសម្រាប់ភ្ញៀវទេសចរណ៍ដែលចង់ស្វែងយល់ពីប្រាសាទបុរាណ និងតំបន់ធម្មជាតិដ៏ស្រស់ស្អាតនានានៃខេត្ត។ ទីរួមខេត្តព្រះវិហារជាកន្លែងដែលប្រជុំទៅដោយភោជនីយដ្ឋាន និងកន្លែងស្នាក់នៅដ៏ច្រើនសម្បូរបែប។ វាក៏ជាទីប្រជុំជនមួយប្រចាំខេត្តនេះផងដែរ នោះក៏ដោយសារតែមានកំណើនប្រជាជនជាច្រើនដែលប្រកបរបររកស៊ីនៅទីនោះ។